ការហាមឃាត់មិនឱ្យកាប់ដើមជ្រៃ ឬដើមពោធិ៍គឺជាជំនឿដ៏រឹងមាំមួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីបុរាណមក។ ការហាមឃាត់នេះមិនមែនបណ្ដាលមកពីមូលហេតុធម្មតាៗនោះទេ ប៉ុន្តែវាត្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងជំនឿសាសនា ប្រពៃណី និងអបិយជំនឿ។ ប្រជាជនខ្មែរតែងតែមានការគោរព និងប្រុងប្រយ័ត្នខ្ពស់ចំពោះដើមឈើទាំងពីរប្រភេទនេះ។ ពួកគេជឿថា ការកាប់បំផ្លាញដើមឈើទាំងនេះនឹងអាចនាំមកនូវគ្រោះថ្នាក់និងផលអាក្រក់ផ្សេងៗមកលើជីវិតរបស់ពួកគេ។ ការហាមឃាត់មិនឱ្យកាប់ដើមពោធិ៍ គឺដោយសារតែវាមានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយព្រះពុទ្ធសាសនា។ ដើមពោធិ៍គឺជាដើមឈើដែលព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបានគង់ក្រោមម្លប់ដើម្បីបំពេញបារមីត្រាស់ដឹងនូវសច្ចធម៌។ ហេតុនេះហើយបានជាដើមពោធិ៍ត្រូវបានគេចាត់ទុកថាជាដើមឈើដ៏ពិសិដ្ឋបំផុតនៅក្នុងសាសនា។ វត្តអារាមនីមួយៗនៅកម្ពុជាតែងតែមានដាំដើមពោធិ៍មួយដើមដើម្បីជានិមិត្តរូប។ ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់តែងតែមានការគោរពនិងថែរក្សាដើមពោធិ៍យ៉ាងខ្ជាប់ខ្ជួន។ ការកាប់បំផ្លាញដើមពោធិ៍ត្រូវបានចាត់ទុកថាជាអំពើបាបដ៏ធ្ងន់ធ្ងរដែលមិនអាចលើកលែងបានឡើយ។ រីឯដើមជ្រៃវិញត្រូវបានប្រជាជនខ្មែរជឿថាជាទីសណ្ឋិតរបស់អារក្សអ្នកតា ព្រលឹងនិងវិញ្ញាណ។ ជាទូទៅ ដើមជ្រៃតែងតែមានអាយុកាលរាប់រយឆ្នាំហើយមានទំហំធំសម្បើម។ ម្លប់ដ៏ត្រជាក់របស់វាបានក្លាយជាជម្រកសម្រាប់មនុស្សនិងសត្វ ហើយជាកន្លែងស័ក្តិសិទ្ធិ។ ប្រជាជននៅតាមជនបទតែងតែរៀបចំគ្រឿងសក្ការៈបូជាថ្វាយដល់អ្នកតាដែលគង់នៅដើមជ្រៃ។ ពួកគេជឿថាការថ្វាយបង្គំនេះអាចនាំមកនូវសេចក្តីសុខ សិរីសួស្តី និងលាភសំណាង។ ដូច្នេះ ការកាប់ដើមជ្រៃអាចធ្វើឱ្យខ្មោចព្រាយបិសាចដែលស្ថិតនៅទីនោះគ្មានទីជម្រក។ វាជាការរំលោភលើទីសក្ការៈបូជាដែលបានតាំងនៅទីនោះជាយូរមកហើយ។ ប្រជាជនមានជំនឿថា ការកាប់ដើមជ្រៃអាចធ្វើឱ្យអ្នកតាខឹងសម្បារហើយដាក់ទោសដល់អ្នកដែលប្រព្រឹត្តអំពើនេះ។ ដោយសារតែជំនឿដ៏រឹងមាំនេះ មនុស្សជាច្រើនខ្លាចមិនហ៊ានកាប់បំផ្លាញដើមឈើទាំងនេះឡើយ។ ពួកគេជឿថា ការកាប់ដើមពោធិ៍ឬដើមជ្រៃអាចជួបប្រទះនូវផលវិបាកអាក្រក់ជាច្រើន។ ផលវិបាកដ៏ធ្ងន់ធ្ងរមួយគឺការជួបគ្រោះថ្នាក់ផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យបាត់បង់ជីវិត។ គ្រោះថ្នាក់ទាំងនេះក៏អាចកើតចេញពីគ្រោះធម្មជាតិ ឬគ្រោះភ័យយថាហេតុដែលមិនអាចស្មានបាន។ មនុស្សខ្លះជឿថា ការកាប់ដើមឈើទាំងនេះអាចធ្វើឱ្យគ្រួសាររបស់ពួកគេត្រូវបាត់បង់សមាជិកជាទីស្រឡាញ់។ ពួកគេក៏អាចជួបនឹងភាពអន្តរាយ ឬភាពអពមង្គលក្នុងជីវិតនិងគ្រួសារផងដែរ។ ពេលខ្លះ ការធ្វើអាជីវកម្ម ឬការរកស៊ីរបស់ពួកគេក៏អាចនឹងជួបការបរាជ័យផងដែរ។ ផលវិបាកទាំងនេះអាចកើតឡើងមកពីការដាក់ទណ្ឌកម្មដោយធម្មជាតិ ឬដោយអំណាចអាថ៌កំបាំង។ មនុស្សទូទៅនៅតែជឿថាការគោរពបូជាដើមឈើពិសិដ្ឋទាំងនេះអាចនាំមកនូវសេចក្តីសុខ។ ភាពអាក្រក់នៃអំពើនេះក៏អាចជះឥទ្ធិពលដល់កូនចៅជំនាន់ក្រោយផងដែរ។ ដូច្នេះហើយបានជាអ្នកមានជំនឿជ្រៅជ្រះមិនហ៊ានប្រព្រឹត្តអំពើនេះឡើយ។ ការរក្សាទុកដើមឈើទាំងនេះក៏ជាការរួមចំណែកក្នុងការការពារបរិស្ថានធម្មជាតិ។ វាជាការបង្ហាញពីការគោរពចំពោះទាំងជំនឿនិងធម្មជាតិនៅក្នុងពេលតែមួយ។ ការកាប់ដើមឈើទាំងនេះក៏អាចបំផ្លាញទីជម្រករបស់សត្វស្លាបនិងសត្វព្រៃផងដែរ។ ប្រជាជនខ្មែរភាគច្រើនជឿថា ការកាប់ដើមឈើដ៏ពិសិដ្ឋនេះអាចនាំមកនូវភាពរាំងស្ងួត។ វាក៏អាចបណ្តាលឱ្យកើតមាននូវគ្រោះទុរ្ភិក្សដែលធ្វើឱ្យប្រជាជនរងគ្រោះផងដែរ។ ដូច្នេះហើយ ការហាមឃាត់កាប់ដើមឈើទាំងនេះមានអត្ថន័យទូលំទូលាយណាស់។ វាគឺដើម្បីការពារទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ប្រជាជនទូទៅ។ សរុបមក ការហាមឃាត់ការកាប់ដើមជ្រៃ ឬដើមពោធិ៍ គឺជាការរួមបញ្ចូលគ្នារវាងជំនឿដ៏ជ្រាលជ្រៅ វប្បធម៌រឹងមាំ និងការយល់ដឹងពីផលវិបាកបរិស្ថាន ដែលទាំងអស់នេះរួមចំណែកដល់ការថែរក្សាភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។